នៅពេលនិស្សិតចូលរៀននៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ពួកគេមានជម្រើសជាច្រើនសម្រាប់កន្លែងស្នាក់នៅ ដែលជម្រើសនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ការជ្រើសរើសលំនៅដ្ឋានសម្រាប់និសិ្សតគឺសំខាន់ណាស់ ដើម្បីបន្តការសិក្សា ដែលមានជម្រើសបីគឺ អន្តេវាសិកដ្ឋាននៅក្នុងសាលា ការជួលផ្ទះ ឬបន្ទប់នៅក្រៅសាលា និង ការធ្វើដំណើរទៅសាលា។ និយាយអំពី អន្តេវាសិកដ្ឋាន គឺជាជម្រើសពេញនិយមសម្រាប់និស្សិតជាច្រើន ជាពិសេសនិស្សិតឆ្នាំទី ១ ឬនិស្សិតដែលមកពីបណ្ដាខេត្តឆ្ងាយៗ។ អន្តេវាសិកដ្ឋាននៅក្នុងសាលាមានគុណសម្បត្តិ ដូចជា ភាពងាយស្រួល និស្សិតអាចសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើរ ព្រោះអន្តេវាសិកដ្ឋានច្រើនតែស្ថិតនៅជិតអគារសិក្សា ឬនៅក្នុងបរិវេណសាលាតែម្ដង។ បរិយាកាសសិក្សា ការរស់នៅក្នុងអន្តេវាសិកដ្ឋានអាចជួយឱ្យនិស្សិតផ្តោតលើការសិក្សាបានកាន់តែល្អ ព្រោះពួកគេមានឱកាសសិក្សាជាក្រុមជាមួយមិត្តភក្តិ និងអាចទៅបណ្ណាល័យ ឬកន្លែងសិក្សាផ្សេងៗបានយ៉ាងងាយស្រួល។ ការអភិវឌ្ឍជំនាញសង្គម និស្សិតនឹងមានឱកាសស្គាល់មិត្តភក្តិថ្មីៗមកពីខេត្តផ្សេងៗគ្នា រៀនសូត្រពីវប្បធម៌ និងរបៀបរស់នៅរបស់គ្នាទៅវិញទៅមក ដែលជួយពង្រីកចំណងមិត្តភាព និងទំនាក់ទំនងសង្គម។ អន្តេវាសិកដ្ឋានភាគច្រើនមានសុវត្ថិភាព ដោយសារសន្តិសុខយាមកាម ២៤ ម៉ោង ដូច្នេះនិស្សិតអាចមានអារម្មណ៍សុវត្ថិភាព និងស្ងប់ចិត្ត។ តម្លៃសមរម្យ បើប្រៀបធៀបនឹងការជួលផ្ទះ ឬបន្ទប់ខាងក្រៅ អន្តេវាសិកដ្ឋានអាចមានតម្លៃថោកជាង ជាពិសេសប្រសិនបើរួមបញ្ចូលទាំងថ្លៃទឹក ភ្លើង និងអុីនធឺណេត ហើយនៅតាមសកលវិទ្យាល័យខ្លះគឺមិនគិតថ្លៃតែម្ដង។ វាមានទាំងគុណសម្បត្តិនិងគុណវិប្បត្តិដោយសារតែការស្នាក់នៅជាឯកជនភាពមានកម្រិត និស្សិតត្រូវរស់នៅរួមគ្នាជាមួយមិត្តរួមបន្ទប់ ដែលអាចកាត់បន្ថយឯកជនភាពផ្ទាល់ខ្លួន។ ច្បាប់ និងបទប្បញ្ញត្តិ អន្តេវាសិកដ្ឋានមានច្បាប់ និងបទប្បញ្ញត្តិជាច្រើនដែលនិស្សិតត្រូវតែអនុវត្តតាម ដូចជាម៉ោងបិទបើកទ្វារ ម៉ោងសម្រាក និងការហាមឃាត់មួយចំនួន។ សំឡេងរំខាន ពេលខ្លះអាចមានសំឡេងរំខានពីមិត្តរួមបន្ទប់ ឬអ្នកជិតខាង ដែលអាចប៉ះពាល់ដល់ការសិក្សា ឬការសម្រាករបស់និស្សិត។ បើយើងនិយាយអំពី ការជួលផ្ទះ ឬបន្ទប់នៅក្រៅសាលាវិញ សម្រាប់និស្សិតដែលចង់បានឯកជនភាព ឬសេរីភាព ការជួលផ្ទះ ឬបន្ទប់នៅក្រៅសាលាក៏ជាជម្រើសមួយផងដែរ។ គុណសម្បត្តិ ការជួលផ្ទះ ឬបន្ទប់នៅក្រៅសាលា មាន ឯកជនភាពខ្ពស់ និស្សិតអាចមានកន្លែងផ្ទាល់ខ្លួនសម្រាប់រស់នៅ និងសម្រាកដោយគ្មានការរំខាន។ និស្សិតមានសេរីភាពក្នុងការរៀបចំកាលវិភាគផ្ទាល់ខ្លួន តុបតែងបន្ទប់តាមចំណូលចិត្ត និងអញ្ជើញមិត្តភក្តិមកលេង។ ការរស់នៅខាងក្រៅសាលាអាចផ្តល់បទពិសោធន៍ជីវិតពិត ដូចជារៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ បង់វិក្កយបត្រ និងដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង។ បន្ទប់ ឬផ្ទះជួលមានជម្រើសជាច្រើនប្រភេទដែលមានតម្លៃ និងលក្ខណៈខុសៗគ្នា ដូច្នេះនិស្សិតអាចជ្រើសរើសតាមតម្រូវការ និងថវិការបស់ខ្លួន។ ហើយចំពោះ ការជួលផ្ទះ ឬបន្ទប់នៅក្រៅសាលាក៏មានគុណវិបត្តិមួយចំនួនផងដែរ។ ការជួលផ្ទះ ឬបន្ទប់ខាងក្រៅជាធម្មតាមានតម្លៃថ្លៃជាងអន្តេវាសិកដ្ឋាន ជាពិសេសនៅតំបន់ទីប្រជុំជន។ ក្រៅពីថ្លៃជួល និស្សិតក៏ត្រូវចំណាយលើថ្លៃទឹក ភ្លើង អុីនធឺណេត និងការចំណាយផ្សេងៗទៀតផងដែរ។ កម្រិតសុវត្ថិភាពអាចប្រែប្រួលទៅតាមទីតាំង និងម្ចាស់ផ្ទះ ដូច្នេះនិស្សិតត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើសទីកន្លែងឱ្យបានត្រឹមត្រូវ។ សម្រាប់និស្សិតមួយចំនួន ការរស់នៅម្នាក់ឯងអាចនាំឱ្យមាន អារម្មណ៍ឯកោ ជាពិសេសប្រសិនបើពួកគេមិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិ ឬសកម្មភាពសង្គមផ្សេងៗ។ និស្សិតត្រូវចំណាយពេល និងថវិកាច្រើនលើការធ្វើដំណើរទៅសាលា ប្រសិនបើកន្លែងបន្ទប់ជួលនៅឆ្ងាយពីសាលាខ្លាំង។ មួយវិញទៀត ការធ្វើដំណើរទៅសាលា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់និស្សិត ទោះបីជាពួកគេរស់នៅក្នុងអន្តេវាសិកដ្ឋាន ឬខាងក្រៅសាលាក៏ដោយ។ ជម្រើសនៃការធ្វើដំណើរ មាន សម្រាប់និស្សិតដែលរស់នៅជិតសាលា ការដើរគឺជាជម្រើសដ៏ល្អមួយដើម្បីសន្សំសំចៃការចំណាយ និងការថែរក្សាសុខភាព។ កង់ ឬកង់បី ក៏ជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមផងដែរសម្រាប់ចម្ងាយជិតៗ ឬមធ្យម វាមានតម្លៃថោក និងងាយស្រួលក្នុងការធ្វើចរាចរណ៍។ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏លឿន និងពេញនិយមបំផុតសម្រាប់និស្សិតនៅកម្ពុជា វាមានភាពបត់បែនខ្ពស់ ប៉ុន្តែទាមទារការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ។ នៅទីក្រុងភ្នំពេញ មានសេវាកម្មរថយន្តក្រុងសាធារណៈដែលផ្តល់ជូនជម្រើសធ្វើដំណើរដែលមានតម្លៃថោក ប៉ុន្តែពេលខ្លះត្រូវរង់ចាំយូរ និងអាចមានភាពកកស្ទះ។ កម្មវិធីដឹកជញ្ជូនសាធារណៈមានដូចជា គ្រេប (Grab) ផាសអេប (Passapp) ឬតាដា (Tada) បានផ្តល់ជូនសេវាកម្មម៉ូតូកង់បី ឬរថយន្ត ដែលងាយស្រួល និងមានតម្លៃសមរម្យ ឆាប់រហ័សមិនរង់ចាំយូរ។ កត្តាដែលត្រូវពិចារណា សម្រាប់ការធ្វើដំណើរទៅសាលាមានចម្ងាយឆ្ងាយពីទីលំនៅដ្ឋានទៅសាលាគឺជាកត្តាសំខាន់បំផុតក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរឱ្យបានឆាប់រហ័ស។ និស្សិតត្រូវគិតគូរពីពេលវេលាដែលត្រូវចំណាយលើការធ្វើដំណើរ ដើម្បីកុំឱ្យទៅរៀនយឺត។ ការចំណាយលើការធ្វើដំណើរអាចជាបន្ទុកមួយសម្រាប់និស្សិត ដូច្នេះពួកគេគួរជ្រើសរើសមធ្យោបាយដែលស័ក្តិសមនឹងថវិការបស់ខ្លួន។ មិនថាមធ្យោបាយអ្វីទេ និស្សិតត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួននៅពេលធ្វើដំណើរ ជាពិសេសនៅពេលយប់។ ការជ្រើសរើសកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ អាស្រ័យលើចំណូលចិត្ត ថវិកា និងតម្រូវការផ្ទាល់ខ្លួនរបស់និស្សិតម្នាក់ៗ។ ការពិចារណាដោយប្រុងប្រយ័ត្នអាចជួយឱ្យនិស្សិតសម្រេចចិត្តបានល្អបំផុតសម្រាប់បទពិសោធន៍សិក្សារបស់ពួកគេ។